នៅក្នុងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ការយល់ដឹងអំពីក្រមសីលធម៌នៅកន្លែងធ្វើការ ពិសេសនៅក្នុងការិយាល័យខ្មែរ គឺជារឿងសំខាន់ណាស់សម្រាប់បុគ្គលិកគ្រប់រូប។ ក្រមសីលធម៌ទាំងនេះមិនត្រឹមតែជួយបង្កើតបរិយាកាសការងារដែលមានប្រសិទ្ធភាពប៉ុណ្ណោះទេ។ វាថែមទាំងឆ្លុះបញ្ចាំងពីតម្លៃវប្បធម៌ប្រពៃណីរបស់ខ្មែរយើងផងដែរ។ ការអនុវត្តន៍ក្រមសីលធម៌បានត្រឹមត្រូវ គឺជាគន្លឹះដ៏សំខាន់មួយក្នុងការជំរុញផលិតភាពការងារ និងកសាងទំនាក់ទំនងល្អប្រសើរក្នុងចំណោមសហការី។ ការគោរពគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតមួយនៅក្នុងសង្គមខ្មែរ។ ហើយគោលការណ៍នេះក៏ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅក្នុងបរិយាកាសការងារផងដែរ។ ចំណែកឯការសម្ដែងការគោរពចំពោះថ្នាក់លើ និងអ្នកចាស់ទុំ គឺជារឿងចាំបាច់ដែលបុគ្គលិកគ្រប់រូបគួរយកចិត្តទុកដាក់ខ្ពស់។ វាមិនត្រឹមតែជាការទទួលស្គាល់ឋានៈរបស់ពួកគេប៉ុណ្ណោះទេ តែជាការបង្ហាញនូវគុណតម្លៃនៃការដឹងគុណ និងការរាប់អាន។។ ការប្រើប្រាស់ពាក្យសម្ដីសមរម្យដូចជា "បាទ/ចាស" ឬ "បង/ប្អូន" នៅពេលទំនាក់ទំនង គឺជាទង្វើមួយដែលឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរផងដែរ។ ការឱនក្បាលបន្តិចនៅពេលជួបថ្នាក់លើ ឬបុគ្គលដែលមានវ័យចំណាស់ជាង ក៏ជាកាយវិការគោរពមួយដ៏គួរឲ្យកោតសរសើរដែរ។ នៅក្នុងប្រព័ន្ធឋានានុក្រមខ្មែរ ការស្តាប់ និងអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំដោយមិនជំទាស់រាល់ពេល គឺជារឿងដែលត្រូវបានលើកទឹកចិត្តជាប្រចាំ។ មួយវិញទៀត បុគ្គលិកគួរតែយល់ដឹងពីសារៈសំខាន់នៃការរក្សាដែនកំណត់ និងមិនបំពានសិទ្ធិ ឬតួនាទីរបស់ថ្នាក់ដឹកនាំឡើយ។ ការគោរពគ្នាទៅវិញទៅមកមិនត្រឹមតែធ្វើឲ្យការងារមានភាពរលូនទេ ថែមទាំងបង្កើតបានជាក្រុមការងារដ៏រឹងមាំទៀតផង។ វិធីសាស្រ្តនេះជួយឲ្យបុគ្គលិកមានភាពងាយស្រួលក្នុងការសម្របខ្លួនទៅនឹងបរិយាកាសការងារថ្មីៗ។ នៅក្នុងការិយាល័យខ្មែរ ការទំនាក់ទំនងមានលក្ខណៈពិសេសមួយ គឺការប្រាស្រ័យទាក់ទងដោយប្រយោល។ ភាពស្ងប់ស្ងាត់ និងសុភាពរាបសារ គឺជាគុណតម្លៃដែលត្រូវបានគេឱ្យតម្លៃខ្ពស់នៅក្នុងកន្លែងការងារ។ ការនិយាយស្ងាត់ៗ មិនបង្កសំឡេងរំខាន ឬសម្ដែងកំហឹង គឺជារបៀបរបបដែលត្រូវបានគេឱ្យតម្លៃយ៉ាងខ្លាំង។ ហើយការជៀសវាងការនិយាយសំដីត្រង់ៗពេកដែលអាចបង្កឲ្យមានការអាក់អន់ចិត្ត គឺជាចំណុចសំខាន់មួយក្នុងការថែរក្សាទំនាក់ទំនងល្អ។ ជំនួសមកវិញ ការប្រើប្រាស់ភាសាដែលមានលក្ខណៈប្រយោល ឬការណែនាំដោយសុភាព ត្រូវបានគេពេញនិយមជាង។ ឧទាហរណ៍ ការបង្ហាញពីគំនិតផ្សេងគ្នា គួរត្រូវបានធ្វើឡើងដោយការគោរព ។ ការផ្ដល់មតិកែលម្អ គួរតែធ្វើឡើងដោយការស្ថាបនា និងជៀសវាងការរិះគន់ផ្ទាល់ខ្លួន។ ម្យ៉ាងវិញទៀតការរក្សាកិរិយាមារយាទសមរម្យ និងទឹកមុខរួសរាយរាក់ទាក់ ជួយបង្កើតបរិយាកាសការងារវិជ្ជមានផងដែរ។ ភាពអត់ធ្មត់ក្នុងការស្ដាប់យោបល់អ្នកដទៃ គឺជាគន្លឹះមួយទៀតនៃការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។ ការជៀសវាងការនិយាយដើមគេ ឬផ្សព្វផ្សាយព័ត៌មានដែលមិនពិត ក៏ជាក្រមសីលធម៌សំខាន់មួយផងដែរ។ បុគ្គលិកគួរតែចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ មិនថាក្នុងកាលៈទេសៈលំបាកណាមួយឡើយ។ ការអនុវត្តន៍គោលការណ៍នេះជួយឲ្យការងារប្រចាំថ្ងៃមានភាពរលូន និងគ្មានបញ្ហា។ ចំពោះអនាម័យផ្ទាល់ខ្លួន និងរបៀបស្លៀកពាក់ ក៏ជាផ្នែកមួយដ៏សំខាន់នៃក្រមសីលធម៌នៅកន្លែងធ្វើការផងដែរ។ រីឯការស្លៀកពាក់ស្អាតបាត សមរម្យ និងមានរបៀបរៀបរយវិញវាបាន ឆ្លុះបញ្ចាំងពីភាពជាអ្នកអាជីព និងការគោរពចំពោះកន្លែងធ្វើការផងដែរ។ សម្លៀកបំពាក់ដែលរៀបចំបានល្អ មិនត្រឹមតែធ្វើឲ្យអ្នកមើលទៅមានជំនាញវិជ្ជាជីវៈទេថែមទាំងបង្កើនទំនុកចិត្តលើខ្លួនឯងផងដែរ។ ការរក្សាអនាម័យផ្ទាល់ខ្លួនដូចជា ការងូតទឹក ការប្រើប្រាស់ទឹកអប់ ឬទឹកក្រអូបស្រាលៗ គឺជារឿងដែលត្រូវយកចិត្តទុកដាក់។ ការិយាល័យខ្មែរភាគច្រើនមានលក្ខណៈអភិរក្សនិយម ដូច្នេះការស្លៀកពាក់ដែលបង្ហាញសាច់ច្រើនពេក ឬរ៉ូបខ្លីៗ គឺជារឿងដែលគួរជៀសវាង។ សម្រាប់បុរស អាវមានកអាវ អាវធំ និងខោសាច់ក្រណាត់ជើងវែង ត្រូវបានចាត់ទុកថាសមរម្យ។ សម្រាប់នារី សំពត់វែង ឬខោជើងវែងជាមួយអាវមានក គឺត្រូវបានណែនាំ។ ការស្លៀកពាក់ឯកសណ្ឋាន ឲ្យបានត្រឹមត្រូវ ក៏ជាការបង្ហាញពីការគោរពចំពោះស្ថាប័នផងដែរ។ ហើយការរក្សាអនាម័យនៅកន្លែងធ្វើការរួមគ្នា ដូចជាការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងការសម្អាតតុការងាររៀងរាល់ថ្ងៃ គឺជារឿងចាំបាច់ដែលយើងត្រូវធ្វើ។ បរិយាកាសស្អាតបាត និងមានសណ្ដាប់ធ្នាប់ នឹងជួយលើកកម្ពស់ផលិតភាពការងារ។ ការយកចិត្តទុកដាក់លើចំណុចទាំងនេះបង្ហាញថា អ្នកជាបុគ្គលិកមានការទទួលខុសត្រូវខ្ពស់។ លើសពីនេះទៅទៀតភាពទៀងទាត់ គឺជាគុណសម្បត្តិដ៏សំខាន់មួយនៅក្នុងបរិយាកាសការងារ។ ការមកដល់ការិយាល័យទាន់ពេល ឬមុនពេលកំណត់ បង្ហាញពីការគោរពពេលវេលា និងការទទួលខុសត្រូវ។ ហើយការចូលរួមប្រជុំទាន់ពេលវេលា ក៏ជួយឲ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពផងដែរ។ ក្រៅពីភាពទៀងទាត់ ការទទួលខុសត្រូវលើភារកិច្ចដែលបានប្រគល់ឲ្យ គឺជារឿងមិនអាចខ្វះបានឡើយ។ បុគ្គលិកគួរតែបញ្ចប់កិច្ចការងារឲ្យបានទាន់ពេលវេលា និងមានគុណភាពល្អ។ ការសុំជំនួយពីសហការី ឬថ្នាក់លើ នៅពេលជួបការលំបាក គឺជារឿងត្រឹមត្រូវ តែមិនគួរពឹងផ្អែកពេកឡើយ។ ចំពោះការបង្ហាញពីឆន្ទៈក្នុងការរៀនសូត្រ និងអភិវឌ្ឍខ្លួន វិញគឺជារឿងដែលគួរលើកទឹកចិត្ត។ ដោយឡែកការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពក្រុមការងារ និងគម្រោងផ្សេងៗ វិញគឺជួយពង្រឹងដល់ការទំនាក់ទំនងឲ្យល្អប្រសើរជាងមុន។ រីឯការគោរពច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន គឺជារឿងចាំបាច់សម្រាប់បុគ្គលិកគ្រប់រូប។ ហើយការជៀសវាងការប្រើប្រាស់សម្ភារៈការិយាល័យសម្រាប់គោលបំណងផ្ទាល់ខ្លួន គឺជាទង្វើមួយដែលឆ្លុះបញ្ចាំងពីភាពស្មោះត្រង់។ លើសពីនេះទៅទៀតការបង្ហាញការដឹងគុណចំពោះជំនួយ ឬការណែនាំពីអ្នកដទៃ គឺជារឿងល្អដែលគួរអនុវត្ត។ ទម្លាប់ការងារល្អទាំងនេះ នឹងជួយបុគ្គលិកឲ្យរីកចម្រើនក្នុងអាជីពការងារ។ សរុបមក ការយល់ដឹង និងការអនុវត្តន៍ក្រមសីលធម៌នៅកន្លែងធ្វើការក្នុងការិយាល័យ មិនត្រឹមតែជាកាតព្វកិច្ចប៉ុណ្ណោះទេ តែជាការបង្ហាញពីការគោរពតម្លៃវប្បធម៌ និងការកសាងបរិយាកាសការងារប្រកបដោយភាពសុខដុមរមនា។។